ការបុកស្រូវដោយដៃដោយប្រើត្បាល់ គឺជាវិធីសាស្ត្រប្រពៃណីមួយដែលបានប្រើប្រាស់តាំងពីបុរាណកាលមកម្ល៉េះ ដើម្បីបកសម្បកស្រូវចេញ ដើម្បីឲ្យក្លាយជាគ្រាប់អង្ករ។ លំដាប់លំដោយនៃរបៀបបុកស្រូវដោយដៃត្រូវបានបង្ហាញដូចខាងក្រោម។ ដើម្បីបុកស្រូវដោយដៃតាមបែបប្រពៃណី អ្នកត្រូវរៀបចំសម្ភារៈសំខាន់ៗមួយចំនួនផងដែរ។ ត្បាល់ គឺជាឧបករណ៍សំខាន់បំផុត ដែលវាមានរាងជាបំពង់ ឬពាងមូលធំ ធ្វើពីឈើ ដែលបាតរបស់វាត្រូវបានកប់ជាប់នឹងដី ឬបង្កប់នៅលើទីទួលខ្ពស់បន្តិច។ ការរចនាត្បាល់បែបនេះធានាបាននូវស្ថេរភាព និងកម្លាំងបុកដ៏ល្អប្រសើរ។ នៅផ្នែកខាងក្នុងនៃត្បាល់ មានរន្ធធំមួយសម្រាប់ដាក់ស្រូវចូល ដែលទំហំរន្ធនេះត្រូវសម្របទៅតាមបរិមាណស្រូវដែលចង់បុកក្នុងពេលតែមួយ។ មួយទៀតគឺអង្រែ ដែលវាជាដំបងធ្វើពីឈើវែងមូលធំ ដែលមានទម្ងន់ល្មម និងអាចចាប់កាន់បានស្រួល។ វាត្រូវបានប្រើសម្រាប់បុកទៅលើស្រូវនៅក្នុងត្បាល់។ ទម្ងន់របស់អង្រែគឺសំខាន់ណាស់ ព្រោះវាជួយបង្កើនប្រសិទ្ធភាពនៃការបកសម្បកស្រូវដោយមិនចាំបាច់ប្រើកម្លាំងខ្លាំងពេកពីអ្នកបុក។ ចុងអង្រែអាចត្រូវបានធ្វើឲ្យមានរាងមូល ឬរាបស្មើបន្តិចបន្តួច ដើម្បីជួយបង្កើនផ្ទៃប៉ះពាល់ទៅដល់ស្រូវ។ បន្ទាប់មកគឺស្រូវដែលត្រូវយកមកបុក ត្រូវប្រាកដថាបានហាលឱ្យស្ងួតល្អជាមុនសិន។ ការហាលស្រូវឲ្យស្ងួតជួយឱ្យសម្បកស្រូវងាយរបកចេញពីគ្រាប់អង្ករ ហើយកាត់បន្ថយការបាក់ ឬបែករបស់គ្រាប់អង្ករក្នុងពេលបុកផងដែរ។ ស្រូវដែលសើមអាចធ្វើឱ្យអង្ករបាក់ ឬមិនងាយបកសម្បក។ ចំពោះកញ្ច្រែង ឬចង្អេរ គឺជាសម្ភារៈមានតួនាទីសំខាន់សម្រាប់រែង ដើម្បីញែកគ្រាប់អង្ករចេញពីសម្បកស្រូវ ឬគេហៅថាចុងអង្ករ បន្ទាប់ពីបុកហើយ។ ឧបករណ៍ទាំងនេះជួយញែកសម្បកស្រូវដែលស្រាលៗឱ្យរសាត់ទៅឆ្ងាយ ខណៈដែលគ្រាប់អង្ករធ្ងន់ៗនៅសល់ក្នុងនោះ។ នេះជាជំហានដ៏សំខាន់ដើម្បីឲ្យយើងអាចទទួលបានអង្ករដែលស្អាត។ ថង់ ឬការ៉ុង គឺសម្រាប់ដាក់អង្ករដែលបានបុក និងរែងរួចរាល់ មុននឹងយកទៅចម្អិន ឬរក្សាទុក។ នេះជួយរក្សាអនាម័យ និងការពារអង្ករពីធូលីដី សត្វល្អិត ឬសំណើម។ ការរៀបចំសម្ភារៈទាំងនេះឱ្យបានត្រឹមត្រូវ គឺជាជំហានដំបូងដ៏សំខាន់ក្នុងការបុកស្រូវដោយដៃប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ។ បន្ទាប់ពីបានរៀបចំសម្ភារៈរួចរាល់ ជំហានបន្ទាប់គឺការដាក់ស្រូវចូលទៅក្នុងត្បាល់។ យកស្រូវស្ងួតដែលបានហាលត្រៀមរួចជាស្រេច ចាក់ចូលទៅក្នុងរន្ធនៃត្បាល់។ អ្វីដែលសំខាន់នោះគឺមិនត្រូវចាក់ស្រូវពេញត្បាល់ពេកនោះទេ។ គួរទុកកន្លែងទំនេរល្មម ដើម្បីឱ្យអង្រែអាចធ្វើចលនាចុះឡើងបានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាពនៅពេលចាប់ផ្ដើមបុក។ ការចាក់ស្រូវច្រើនពេកអាចធ្វើឱ្យអង្រែពិបាកបុក ហើយមិនអាចបកសម្បកស្រូវបានសព្វល្អ។ ការទុកចន្លោះនេះក៏ជួយកាត់បន្ថយការខ្ទាតរបស់ស្រូវចេញពីត្បាល់ផងដែរ ដែលរក្សាបានអនាម័យ និងកាត់បន្ថយការបាត់បង់គ្រាប់ស្រូវ។ បរិមាណស្រូវដែលត្រូវចាក់ចូលត្បាល់ក្នុងមួយលើក ក៏អាស្រ័យលើទំហំត្បាល់ និងកម្លាំងរបស់អ្នកបុកដែរ។ ជាទូទៅ គេចាក់ស្រូវត្រឹមបរិមាណល្មមដែលអាចគ្រប់គ្រងបាន និងងាយស្រួលបុក។ បរិមាណនេះក៏ត្រូវគិតផងដែរ ថាវានឹងមិនធ្វើឱ្យគ្រាប់ស្រូវរាយប៉ាយច្រើនពេកនៅពេលបុក ដែលអាចចំណាយពេលក្នុងការប្រមូលមកវិញ។ ជំហាននេះគឺសំខាន់ណាស់ ព្រោះវាជាការរៀបចំដំបូងដើម្បីធានាប្រសិទ្ធភាពនៃដំណើរការបុកស្រូវទាំងមូល។ ការដាក់ស្រូវក្នុងបរិមាណត្រឹមត្រូវក៏ជួយការពារគ្រាប់អង្ករពីការបាក់បែកច្រើនពេកផងដែរ ។ បន្ទាប់ពីបានរៀបចំសម្ភារៈ និងដាក់ស្រូវចូលត្បាល់រួចរាល់ហើយ ឥឡូវនេះជាជំហានចាប់ផ្ដើមបុកស្រូវ។ ការចាប់ផ្តើមបុកស្រូវនៅក្នុងត្បាល់គឺជាជំហានដំបូងដែលទាមទារនូវបច្ចេកទេស និងការផ្តោតអារម្មណ៍។ ដែលនេះតម្រូវអោយអ្នកបុកស្រូវអនុវត្តតាមជំហានសំខាន់ៗមួយចំនួន។ ការចាប់កាន់អង្រែប្រកបដោយលំនឹង ដោយចាប់កាន់អង្រែដោយដៃទាំងពីរឱ្យជាប់ និងរឹងមាំ។ ការចាប់បែបនេះមិនត្រឹមតែផ្តល់កម្លាំង និងលំនឹងល្អបំផុតក្នុងការបុកប៉ុណ្ណោះទេ ថែមទាំងជួយការពារអង្រែរអិលចេញពីដៃ ដែលអាចបង្កគ្រោះថ្នាក់បាន។ ការលើក និងតម្រង់គោលដៅគឺជា លើកអង្រែឱ្យខ្ពស់ល្មមតាមកម្លាំងរបស់អ្នក។ កម្ពស់នេះក៏អាស្រ័យលើកម្ពស់របស់អ្នកបុក និងទម្ងន់របស់អង្រែដែរ។ បន្ទាប់មក បញ្ឈរចុងអង្រែឱ្យចំកណ្តាលរន្ធត្បាល់ ដោយតម្រង់ទៅចំគំនរស្រូវ។ ការតម្រង់ឱ្យបានត្រឹមត្រូវជួយធានាថាការបុកមានប្រសិទ្ធភាព និងត្រូវសព្វគ្រាប់ស្រូវ។ ចាប់ផ្តើមបុកដោយប្រើកម្លាំងទម្លាក់ចុះក្រោម ដោយរក្សាចង្វាក់ចុះឡើងៗជាប់ៗគ្នា។ ចង្វាក់នេះមានសារៈសំខាន់ណាស់ ព្រោះវាជួយឱ្យស្រូវនៅក្នុងត្បាល់ត្រូវបានបុកសព្វល្អ និងធ្វើឱ្យសម្បកងាយរបកចេញ។ ការបុកដំបូងៗ អ្នកអាចនឹងមិនឃើញសម្បកស្រូវរបកច្រើនភ្លាមៗទេ ប៉ុន្តែយូរៗទៅ ស្រូវនឹងចាប់ផ្តើមបែកសម្បកបន្តិចម្តងៗ។ អ្នកបុកត្រូវរក្សាលំនឹងខ្លួនឱ្យបានល្អ និងប្រើកម្លាំងចេញពីស្មា និងដៃទាំងពីរ។ ពេលខ្លះ គេអាចបុកដោយមានចលនាបង្វិលអង្រែបន្តិចៗ ដើម្បីឱ្យស្រូវនៅបាតត្បាល់ងើបឡើងលើ ដែលជួយឱ្យការបុកកាន់តែសព្វ។ ការបុកដោយចង្វាក់ និងទម្ងន់អង្រែត្រឹមត្រូវជួយកាត់បន្ថយការបាក់បែករបស់គ្រាប់អង្ករផងដែរ។ នៅពេលចាប់ផ្ដើមបុកដំបូង អ្នកនឹងឮសំឡេង 'តុកៗ' មិនសូវលាន់ខ្លាំង ព្រោះស្រូវនៅពេញគ្រាប់ និងរឹងនៅឡើយ។ យូរៗទៅ ពេលសម្បកស្រូវចាប់ផ្តើមរបក សំឡេងនឹងប្រែជា "ប៉ុកៗ" ឮច្បាស់ជាងមុន ហើយអ្នកនឹងចាប់ផ្តើមឃើញអង្ករស្រាលៗងើបឡើងលើផ្ទៃស្រូវក្នុងត្បាល់។ នេះជាសញ្ញាបញ្ជាក់ថាដំណើរការបកសម្បកកំពុងដំណើរការយ៉ាងល្អហើយ។ ការបុកស្រូវដំណាក់កាលដំបូងនេះ ទាមទារការអត់ធ្មត់ ភាពទៀងទាត់ និងកម្លាំងកាយ ប៉ុន្តែវាជាមូលដ្ឋានគ្រឹះដើម្បីទទួលបានអង្ករស្អាតសម្រាប់យកមកទទួលទាន។ បន្ទាប់ពីបានចាប់ផ្តើមបុកស្រូវបានមួយសន្ទុះ ការកូរស្រូវគឺជាជំហានដ៏សំខាន់បន្ទាប់ដើម្បីធានាប្រសិទ្ធភាព។ នៅពេលដែលអ្នកបុកបានមួយរយៈពេលខ្លី អ្នកត្រូវឈប់បុកមួយភ្លែត។ បន្ទាប់មក ប្រើអង្រែ ឬដៃរបស់អ្នកដើម្បីកូរស្រូវនៅក្នុងត្បាល់ឱ្យសព្វ។ គោលបំណងនៃការកូរនេះគឺដើម្បីឱ្យស្រូវដែលនៅខាងក្រោម ឬនៅគែមត្បាល់បានឡើងមកលើ ហើយស្រូវដែលនៅខាងលើ ឬនៅកណ្តាលចុះទៅក្រោមវិញ។ វិធីនេះ ធ្វើឲ្យស្រូវទាំងអស់នឹងទទួលបានការបុកបានស្មើគ្នា ដែលជួយឱ្យសម្បករបកបានល្អប្រសើរ។ ពេលកូរ ត្រូវប្រាកដថាកូរបានដល់បាតត្បាល់ និងគែម ដើម្បីឱ្យស្រូវមិននៅគាំងមួយកន្លែង។ អ្នកក៏អាចប្រើអង្រែរុញស្រូវពីគែមឲ្យចូលមកកណ្តាល ឬបង្វិលស្រូវនៅក្នុងត្បាល់ផងដែរ។ ការកូរនេះជួយបំបែកគ្រាប់ស្រូវដែលជាប់គ្នា ហើយនាំយកគ្រាប់ដែលមិនទាន់បកសម្បកឡើងមកផ្ទៃលើដើម្បីងាយស្រួលបុក។ បន្ទាប់មកទៀត យើងត្រូវបន្តការបុក និងកូរបន្តបន្ទាប់គ្នារហូតទាល់តែអ្នកសង្កេតឃើញថាសម្បកស្រូវចាប់ផ្ដើមរបកចេញជាអង្ករបានយ៉ាងច្បាស់។ អ្នកនឹងឃើញមានសម្បកអង្ករ (ឬចុងអង្ករ) ច្រើនឡើងៗនៅក្នុងត្បាល់ ដែលជាសញ្ញាបញ្ជាក់ថាស្រូវកំពុងត្រូវបានបកសម្បកដោយជោគជ័យ។ គ្រាប់ស្រូវដែលរបកហើយនឹងប្រែជាអង្ករស រីឯសម្បករបស់វានឹងនៅលាយឡំគ្នា។ អ្នកបុកត្រូវតាមដានមើលស្ថានភាពស្រូវនៅក្នុងត្បាល់ជានិច្ច។ នៅពេលដែលចំនួនសម្បកអង្ករកើនឡើង ហើយអ្នកចាប់ផ្តើមឃើញគ្រាប់អង្ករសច្រើនជាងគ្រាប់ស្រូវ នោះមានន័យថាដំណើរការបុកកំពុងឈានដល់ដំណាក់កាលចុងក្រោយហើយ។ ជំហាននៃការកូរនេះមានសារៈសំខាន់ណាស់ក្នុងការបង្កើនប្រសិទ្ធភាពនៃការបុក។ បើមិនមានការកូរទេ ស្រូវដែលនៅបាតត្បាល់ ឬនៅគែមអាចនឹងមិនត្រូវបានបុកសព្វទេ ខណៈដែលស្រូវនៅខាងលើអាចនឹងបាក់បែកច្រើនពេកដោយសារការបុកដដែលៗ។ ការកូរស្រូវជាប្រចាំជួយធានាថាគ្រាប់ស្រូវទាំងអស់ត្រូវបានបុក ហើយកាត់បន្ថយការបាក់បែករបស់គ្រាប់អង្ករ ដោយសារមិនបុកទៅលើចំណុចដដែលៗច្រើនពេក។ វាក៏បង្ហាញពីភាពប៉ិនប្រសប់ក្នុងការគ្រប់គ្រងដំណើរការបុកស្រូវតាមបែបបុរាណផងដែរ។ បន្ទាប់ពីបានបុក និងកូរស្រូវរហូតដល់សម្បកភាគច្រើនបានរបកចេញហើយ ជំហានបន្ទាប់ទៀតគឺការញែកសម្បកចេញពីអង្ករ។ នៅពេលដែលអ្នកសង្កេតឃើញថាស្រូវភាគច្រើនបានបកសម្បករួចរាល់ ហើយមានសម្បកអង្ករច្រើននៅក្នុងត្បាល់នោះ គេត្រូវឈប់បុក។ បន្ទាប់មក ដួសយកអង្ករដែលលាយជាមួយសម្បកនោះចេញពីក្នុងត្បាល់ដោយប្រុងប្រយ័ត្ន។ យកអង្ករលាយសម្បកដែលបានដួសចេញនោះ ទៅច្រែងដោយប្រើឧបករណ៍ដូចជាកញ្ច្រែង ឬចង្អេរ ។ វិធីនេះគឺសំខាន់ណាស់ក្នុងការញែកសម្បកស្រូវស្រាលៗចេញពីគ្រាប់អង្ករធ្ងន់ៗ។ អ្នករែងអាចប្រើចលនាបក់ គ្រវី ឬរែងយឺតៗ ដោយប្រើកម្លាំងខ្យល់ធម្មជាតិដើម្បីឱ្យសម្បកស្រូវរសាត់ទៅឆ្ងាយ ខណៈដែលអង្ករនៅសល់ក្នុងឧបករណ៍រែងនោះ។ ភាពប៉ិនប្រសប់នៅត្រង់ចំណុចនេះ គឺធ្វើឱ្យអង្ករស្អាតល្អ ដោយមិនមានសម្បកលាយឡំច្រើន។ ចំពោះសម្បកស្រូវដែលញែកបាន មិនត្រូវបានបោះចោលនោះទេ។ វាជាធនធានដ៏មានតម្លៃដែលអាចយកទៅប្រើប្រាស់បន្តបាន ដូចជាធ្វើជាចំណីសត្វ ជាពិសេសសម្រាប់មាន់ ឬទា ឬក៏យកទៅធ្វើជាជីកំប៉ុស្តសម្រាប់បង្កើនជីជាតិដីកសិកម្ម។ នេះបង្ហាញពីរបៀបនៃការប្រើប្រាស់ធនធានកសិកម្មឱ្យអស់ពីលទ្ធភាព និងការអនុវត្តកសិកម្មប្រកបដោយចីរភាពតាំងពីបុរាណមក។ បន្ទាប់ពីច្រូតនិងរែងបានមួយចំនួន អ្នកត្រូវត្រួតពិនិត្យមើលថាតើអង្ករស្អាតល្អហើយឬនៅ។ ប្រសិនបើនៅមានគ្រាប់ស្រូវដែលមិនទាន់បកសម្បក ឬមានសម្បកអង្ករនៅសល់ច្រើន អ្នកអាចនឹងត្រូវធ្វើការបុក ឬរែងបន្ថែមទៀត។ សារៈសំខាន់នៃការរែង ដំណើរការនេះមិនត្រឹមតែញែកអង្ករចេញពីសម្បកប៉ុណ្ណោះទេ ថែមទាំងជួយបំបែកអង្ករដែលបាក់ចេញពីគ្រាប់អង្ករពេញៗផងដែរ។ ដែលវាធ្វើឱ្យអង្ករដែលបានមកគឺមានគុណភាពល្អ និងអាចយកទៅប្រើប្រាស់បានត្រឹមត្រូវតាមតម្រូវការ។ ការរែង ជារឿយៗត្រូវបានធ្វើនៅទីវាលដែលបើកចំហរ ឬនៅក្រោមម្លប់ដើមឈើដែលមានខ្យល់អាកាសល្អ ដើម្បីងាយស្រួលឱ្យសម្បកស្រូវស្រាលៗរសាត់ទៅឆ្ងាយតាមខ្យល់។ ការជ្រើសរើសទីតាំងត្រឹមត្រូវអាចជួយបង្កើនប្រសិទ្ធភាពនៃការរែង។ ការរែងនេះ គឺជាផ្នែកមួយដ៏ប៉ិនប្រសប់នៃការបុកស្រូវដោយដៃ ដែលបង្ហាញពីរបៀបនៃការប្រើប្រាស់ធនធានឱ្យអស់ពីលទ្ធភាព និងការទទួលបានអង្ករដែលមានគុណភាពល្អ។ បន្ទាប់ពីដំណើរការរែងបានបញ្ចប់ ជំហានចុងក្រោយគឺការត្រួតពិនិត្យ និងបន្តបុក ប្រសិនបើចាំបាច់។ បន្ទាប់ពីរែងរួចរាល់ អ្នកនៅតែរកឃើញគ្រាប់ស្រូវខ្លះដែលមិនទាន់បកសម្បកអស់នៅឡើយ ដែលនេះគឺជារឿងធម្មតា។ ការត្រួតពិនិត្យនេះគឺសំខាន់ណាស់ដើម្បីធានាគុណភាពអង្ករចុងក្រោយ និងកាត់បន្ថយការខាតបង់។ ជួនកាល ក៏មានគ្រាប់អង្ករដែលបាក់បែកតូចៗផងដែរ ដែលអាចត្រូវបានញែកចេញនៅដំណាក់កាលនេះ។ ដោយគេអាចយកគ្រាប់ស្រូវទាំងនោះទៅចាក់ចូលត្បាល់វិញ រួចបន្តបុកម្តងទៀត។ ដំណើរការបុក កូរ និងរែងនេះ អាចត្រូវបានធ្វើម្តងហើយម្តងទៀត រហូតទាល់តែទទួលបានអង្ករស្អាតល្អតាមតម្រូវការ។ ការបុកម្តងទៀតនេះ ជួយធានាថាគ្រាប់ស្រូវទាំងអស់ត្រូវបានបកសម្បកបានត្រឹមត្រូវ និងកាត់បន្ថយការបាត់បង់អង្ករ។ នៅពេលដែលដំណើរការបុកត្រូវបានបញ្ចប់ អង្ករដែលទទួលបាននឹងមានពណ៌ស និងរលោង។ អង្ករនេះអាចយកទៅលាងសម្អាត ដើម្បីកម្ចាត់ធូលី ឬម្សៅអង្ករ ហើយបន្ទាប់មកចម្អិនជាបាយសម្រាប់ទទួលទានបាន។ ដំណើរការបុក ជាច្រើនដងនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពនៃការបកសម្បក និងកាត់បន្ថយការបាក់បែករបស់គ្រាប់អង្ករ។ ជួនកាល អង្ករដែលបានបុកថ្មីៗអាចមានក្លិនក្រអូបឈ្ងុយជាងអង្ករដែលកិនដោយម៉ាស៊ីន ពីព្រោះការបុកដោយដៃមិនបង្កឲ្យមានការកកិតខ្លាំងដែលបង្កើតកម្ដៅ ឬបណ្ដាលឲ្យបាត់បង់លក្ខណៈធម្មជាតិរបស់អង្ករឡើយ។ បន្ទាប់ពីបុកបានអង្ករស្អាតហើយ គេអាចយកទៅផ្ទុកក្នុងធុង ឬការ៉ុងបិទជិត ដើម្បីរក្សាគុណភាព រសជាតិ និងការពារពីសត្វល្អិត ឬសំណើម។ អង្ករដែលបានពីការបុកដោយដៃនេះ ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាអាហារដ៏សំខាន់ប្រចាំថ្ងៃ។ ទោះបីជាបច្ចុប្បន្នមានម៉ាស៊ីនកិនស្រូវទំនើបក៏ដោយ ការបុកស្រូវដោយដៃនៅតែជាផ្នែកមួយនៃកេរដំណែលវប្បធម៌ដ៏សំខាន់របស់ខ្មែរ។ វាឆ្លុះបញ្ចាំងពីប្រាជ្ញាដូនតា ភាពអត់ធ្មត់ និងការពឹងផ្អែកលើធនធានធម្មជាតិ។ នេះជាផ្នែកមួយមិនអាចកាត់ផ្ដាច់បានពីជីវភាពរស់នៅរបស់ប្រជាជនខ្មែរពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាលមួយចំនួន។ ដំណើរការបុកស្រូវដោយដៃនេះ បង្ហាញពីភាពអត់ធ្មត់ ជំនាញ និងចំណេះដឹងដ៏ស៊ីជម្រៅរបស់ដូនតាខ្មែរក្នុងការកែច្នៃផលិតផលកសិកម្ម ពីស្រូវរហូតក្លាយជាអង្ករសស្អាតសម្រាប់ចម្អិនជាអាហារប្រចាំថ្ងៃរបស់គ្រួសារនីមួយៗ។ វាគឺជាទម្រង់នៃបច្ចេកវិទ្យាកសិកម្មបុរាណដែលបានចិញ្ចឹមបីបាច់ប្រជាជនរាប់ពាន់ឆ្នាំ និងនៅតែត្រូវបានអនុវត្តនៅតំបន់មួយចំនួនរហូតមកដល់បច្ចុប្បន្ន។ ការបុកស្រូវដោយដៃ គឺជាបច្ចេកទេសកែច្នៃស្រូវដ៏ចំណាស់មួយដែលទាមទារនូវកម្លាំងកាយ និងការអត់ធ្មត់ខ្ពស់។ វិធីសាស្ត្រនេះជាភស្តុតាងដ៏រស់រវើកដែលបង្ហាញពីភាពប៉ិនប្រសប់ និងធនធានរបស់ដូនតាខ្មែរក្នុងការកែច្នៃផលិតផលកសិកម្ម។ វាឆ្លុះបញ្ចាំងពីសមត្ថភាពក្នុងការប្រើប្រាស់សម្ភារៈធម្មជាតិ ដូចជាឈើសម្រាប់ត្បាល់ និងអង្រែ និងការយល់ដឹងស៊ីជម្រៅអំពីលក្ខណៈរបស់ស្រូវ ដើម្បីបកសម្បកយកអង្ករបានយ៉ាងមានប្រសិទ្ធភាព។ មិនត្រឹមតែប៉ុណ្ណោះ ដំណើរការនេះក៏បង្ហាញពីប្រាជ្ញាប្រចាំថ្ងៃក្នុងការគ្រប់គ្រងធនធាន ដោយសម្បកស្រូវដែលបានពីការបុក ដែលអាចយកទៅប្រើប្រាស់ជាចំណីសត្វ ឬជីកំប៉ុស្តបានទៀតផង។ នេះគឺជាឧទាហរណ៍ដ៏ល្អមួយនៃភាពច្នៃប្រឌិត និងចីរភាពក្នុងជីវភាពកសិកម្មរបស់ដូនតាខ្មែរ។